ការបញ្ចូលសិល្បៈប្រពៃណីខ្មែរទៅក្នុងកម្មវិធីសិក្សា គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការអភិរក្ស និងលើកតម្កើងវប្បធម៌ជាតិ។ កម្មវិធីសិក្សាដែលរួមបញ្ចូលសិល្បៈ ជួយឱ្យក្មេងជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីឫសគល់របស់ពួកគេ។ ការអប់រំសិល្បៈមិនត្រឹមតែបណ្តុះចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្រៀនឱ្យសិស្សចេះស្រឡាញ់ និងឱ្យតម្លៃលើកេរដំណែលដូនតា។ តាមរយៈការអនុវត្តជាក់ស្តែង ជួយអោយសិស្សានុសិស្សអាចអភិវឌ្ឍជំនាញផ្សេងៗបានយ៉ាងទូលំទូលាយ។ ការបញ្ចូលសិល្បៈទៅក្នុងការអប់រំមានគោលបំណងចម្បងពីរ គឺការអភិរក្សវប្បធម៌ជាតិ និងការអភិវឌ្ឍរបស់សិស្ស។ ការបង្រៀនសិល្បៈជួយស្តារ និងរក្សាទុកអត្តសញ្ញាណខ្មែរ នេះជាគោលដៅស្នូលមួយនៃការដាក់បញ្ចូលសិល្បៈទៅក្នុងកម្មវិធីសិក្សា។ ការបាត់បង់ចំណេះដឹងពីសិល្បៈប្រពៃណី គឺស្មើនឹងការបាត់បង់ផ្នែកមួយនៃព្រលឹងជាតិ ហេតុនេះ ការបង្រៀនរបាំ ភ្លេង និងតម្បាញ គឺដើម្បីថែរក្សាទម្រង់សិល្បៈទាំងនេះកុំឱ្យបាត់បង់។ វាក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការលើកកម្ពស់មោទនភាពជាតិ ដោយមានការរួមបញ្ចូលវប្បធម៌បុរាណជាច្រើន ។ ពេលសិស្សបានស្វែងយល់ពីភាពល្អឯកនៃសិល្បៈខ្មែរ ពួកគេនឹងមានមោទនភាពចំពោះជាតិសាសន៍ខ្លួន។ បង្កើនការយល់ដឹងអំពីឫសគល់វប្បធម៌ សិស្សនឹងរៀនពីប្រវត្តិ និងអត្ថន័យនៃសិល្បៈនីមួយៗឧទាហរណ៍ ពួកគេនឹងដឹងពីប្រវត្តិរបស់របាំអប្សរា។ ការយល់ដឹងនេះជួយឱ្យពួកគេកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការរក្សា និងពង្រឹងអត្តសញ្ញាណវប្បធម៌របស់ខ្លួនឲ្យមានភាពច្បាស់លាស់ និងរឹងមាំក្នុងសង្គម។ សិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិត សាសនា និងជំនឿរបស់ដូនតាខ្មែរ។ ធានាបាននូវការបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀត បើគ្មានការបង្រៀនទេ សិល្បៈនឹងត្រូវបាត់បង់បន្តិចម្តងៗ។ ដូច្នេះ ការបង្រៀនសិល្បៈក្នុងសាលា គឺជាការផ្ទេរចំណេះដឹងពីគ្រូបាអាចារ្យទៅសិស្ស។ នេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបណ្តុះអ្នកស្នងមរតកវប្បធម៌។ ពួកគេនឹងក្លាយជាអ្នកថែរក្សា និងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់ពិភពលោក។ ជួយអភិវឌ្ឍសមត្ថភាពបញ្ញា និងបំណិនជីវិតរបស់សិស្ស: សិល្បៈមិនមែនត្រឹមតែជាការកម្សាន្តនោះទេ វាជួយអភិវឌ្ឍន៍សមត្ថភាពខួរក្បាល និងជំនាញផ្សេងៗទៀត។ ជំរុញការគិតប្រកបដោយភាពច្នៃប្រឌិតការអនុវត្តសិល្បៈតម្រូវឱ្យសិស្សគិតខុសពីធម្មតា ពួកគេនឹងរៀនពីរបៀបបង្កើតអ្វីដែលថ្មី និងប្លែក។ ឧទាហរណ៍ ការបង្កើតក្បាច់រាំថ្មី ឬការលេងឧបករណ៍តន្ត្រីនេះជួយពង្រឹងសតិបញ្ញារបស់ពួកគេ។ ពង្រឹងការផ្តោតអារម្មណ៍ និងវិន័យ ការហាត់របាំ ឬលេងតន្ត្រី តម្រូវឱ្យមានការផ្តោតអារម្មណ៍ខ្ពស់ សិស្សត្រូវចងចាំក្បាច់ និងកត់សម្គាល់បទភ្លេង។ វិន័យក្នុងការហាត់រៀនជាប្រចាំ គឺជាផ្នែកសំខាន់មួយដែលត្រូវបានបណ្តុះបណ្តាល ដើម្បីជួយសម្រួលដល់ការសិក្សា និងបង្កើតបរិយាកាសរៀនដែលមានប្រសិទ្ធភាព។ ការសិក្សាសិល្បៈជួយសិស្សបង្កើនជំនាញអារម្មណ៍ និងបង្ហាញអារម្មណ៍របស់ពួកគេទៅតាមវិធីចលនា និងសូរស័ព្ទ។ ពួកគេរៀនពីរបៀបគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពីការយល់ដឹងពីអារម្មណ៍អ្នកដទៃក៏ត្រូវបានអភិវឌ្ឍដែរ។ អភិវឌ្ឍជំនាញសង្គម និងការងារជាក្រុម ការសម្តែងរបាំ ឬលេងវង់ភ្លេងតម្រូវឱ្យមានការសហការគ្នា។ សិស្សរៀនពីរបៀបធ្វើការជាមួយមិត្តភក្តិ ពួកគេនឹងយល់ពីសារៈសំខាន់នៃការចុះសម្រុងគ្នា។ បង្កើនទំនុកចិត្តលើខ្លួនឯង នៅពេលសិស្សទទួលបានជោគជ័យក្នុងការសម្តែង ឬបង្កើតស្នាដៃសិល្បៈ ពួកគេនឹងមានមោទកភាព។ ការសិក្សាសិល្បៈអាចជួយសម្រួលឲ្យសិស្សយល់ដឹងពីសោភណភាព និងអត្ថន័យជ្រាលជ្រៅនៃវប្បធម៌ផ្សេងៗ។ សិស្សនឹងរៀនពីរបៀបស្វែងយល់ និងវាយតម្លៃសោភណភាព ដែលជួយពង្រឹងការយល់ដឹងអំពីតម្លៃសិល្បៈឲ្យកាន់តែជ្រាលជ្រៅ ទម្រង់សិល្បៈប្រពៃណីខ្មែរជាច្រើនអាចត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីធានាបាននូវភាពសម្បូរបែប និងការអភិរក្ស។ របាំព្រះរាជទ្រព្យ ជាទម្រង់របាំដ៏ល្អឯករបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ ការបង្រៀនរបាំព្រះរាជទ្រព្យនឹងជួយឱ្យសិស្សស្គាល់ពីទម្រង់សិល្បៈខ្ពង់ខ្ពស់នេះ។ ពួកគេនឹងរៀនពីក្បាច់រាំបុរាណ និងសំលៀកបំពាក់ពិសេស របាំរាជទ្រព្យមានលក្ខណៈវិសេសវិសាល និងជាមោទកភាពជាតិ។ របាំអប្សរា ជារបាំដ៏ល្បីល្បាញ ដែលឆ្លុះបញ្ចាំងពីភាពទន់ភ្លន់ និងទាក់ទាញនៃវប្បធម៌ខ្មែរ។ សិស្សនឹងរៀនក្បាច់រាំដែលយកគំរូតាមចម្លាក់អប្សរានៅតាមប្រាសាទបុរាណ របាំនេះតម្រូវឱ្យមានភាពទន់ភ្លន់ និងការបត់បែនរាងកាយ។ របាំប្រជាប្រិយ ទម្រង់របាំទាំងនេះបង្ហាញពីជីវភាពប្រចាំថ្ងៃ និងទំនៀមទម្លាប់របស់ប្រជាជន។ របាំគោះអង្រែជាប្រភេទរបាំដ៏រីករាយ ដែលបង្ហាញពីការរួបរួម និងការងារកសិកម្ម។ សិស្សអាចរៀនពីរបៀបប្រើអង្រែ និងក្បាច់រាំជាក្រុម របាំនេះបង្កើនភាពសប្បាយរីករាយក្នុងការសិក្សា។ របាំគ្រោះត្រឡោក ជារបាំមួយទៀតដែលប្រើប្រាស់សម្ភារៈប្រចាំថ្ងៃដើម្បីបង្កើតសូរស័ព្ទ និងចលនា។ សិស្សរៀនប្រើត្រឡោកជាឧបករណ៍ភ្លេង និងជាផ្នែកមួយនៃក្បាច់រាំ របាំប្រជាប្រិយងាយស្រួលរៀន និងអនុវត្ត។ ការលេងឧបករណ៍ពិណពាទ្យ គឺជាផ្នែកសំខាន់មួយ ដោយពិណពាទ្យគឺជាក្រុមឧបករណ៍ភ្លេងប្រពៃណីខ្មែរដ៏សំខាន់ ការបង្រៀនការលេងឧបករណ៍ក្នុងវង់ភ្លេងនេះ។ ឧទាហរណ៍ រនាតឯក គងវង់ធំ គងវង់តូច ស្គរធំ និងស្រឡៃ សិស្សនឹងរៀនពីរបៀបសម្របសម្រួលគ្នា។ សិស្សនឹងទទួលបានចំណេះដឹងអំពីទំនុកច្រៀងបុរាណ និងបានសិក្សាពីណោតភ្លេងខ្មែរដែលជាប្រភពសំខាន់នៃអត្តសញ្ញាណវប្បធម៌តន្ត្រី។ សិស្សអាចរៀនច្រៀងបទចម្រៀងបុរាណបានទាំងជាក្រុម និងជាបុគ្គល ដែលជាជំហានសំខាន់ដែលឆ្លុះបញ្ចាំងពីសិល្បៈតន្ត្រីប្រពៃណីខ្មែរ។ ក្រៅពីនេះ ការស្វែងយល់ពីឧបករណ៍តន្ត្រីខ្មែរផ្សេងៗ ដូចជា ទ្រអ៊ូ ខ្លុយ ចាប៉ីដងវែង និងឧបករណ៍ដទៃទៀត គឺសំខាន់ណាស់។ សិស្សអាចរៀនពីរបៀបលេង និងទទួលបានអត្ថប្រយោជន៍របស់ឧបករណ៍នីមួយៗដើម្បីពង្រីកចំណេះដឹងរបស់ពួកគេអំពីវិស័យតន្ត្រីខ្មែរ។ កម្មវិធីសិក្សាក៏អាចបង្ហាញពីការច្នៃសិប្បកម្ម ឧទាហរណ៍ តម្បាញ ឬគំនូរបុរាណផងដែរ។ ការបង្រៀនពីរបៀបតម្បាញសូត្រ ឬកប្បាស ជួយសិស្សឱ្យយល់ពីភាពល្អិតល្អន់នៃសិប្បកម្មខ្មែរ។ ពួកគេរៀនពីដំណើរការនៃ ការបង្កើតសូត្រ ការជ្រលក់ពណ៌ ការត្បាញលំនាំ និងការបង្កើតក្រណាត់។ នេះជាជំនាញដ៏មានតម្លៃដែលអាចក្លាយជាអាជីព ចំណែកឯគំនូរបុរាណ ដូចជាគំនូរលើជញ្ជាំងវត្តអារាម ឬគំនូររឿងរាមកេរ្តិ៍ ត្រូវបានបញ្ចូលផងដែរ។ សិស្សអាចរៀនពីបច្ចេកទេសគូរ ពណ៌ និងអត្ថន័យនៃគំនូរទាំងនេះ ដើម្បីជួយពង្រឹងជំនាញសិល្បៈគូរ។ ក្រៅពីនេះ មានសិល្បៈឆ្លាក់ឈើ ឬថ្ម សិស្សអាចរៀនពីមូលដ្ឋានគ្រឹះនៃការឆ្លាក់ផងដែរ។ ការងារនេះតម្រូវឱ្យមានភាពអត់ធ្មត់ និងជំនាញច្បាស់លាស់ ការឆ្លាក់ជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រាសាទបុរាណ។ សិស្សរៀនពីបច្ចេកទេសធ្វើដោយដៃ ការធ្វើរូបស្រមោលស្បែក ដែលបានប្រើប្រាស់ក្នុងល្ខោនស្បែកធំ គឺជាសិល្បៈមួយទៀត វាបង្រៀនពីរបៀបកាត់ និងរចនាតួអង្គសម្រាប់ល្ខោនស្បែក។ នេះបង្ហាញពីការរួមបញ្ចូលគ្នានៃសិល្បៈជាច្រើន សិស្សនឹងស្វែងយល់ពីប្រវត្តិល្ខោនស្បែកធំ។ ជាចុងក្រោយ ការបង្កើតឧបករណ៍ភ្លេងប្រពៃណី ក៏អាចបញ្ចូលបាន សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍។